ល្បុក្កតោ គឺជាក្បាច់គុនបុរាណរបស់ខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ តាំងពីសតវត្សរ៍ទី ១ ម្ល៉េះ ដែលផ្តោតលើការការពារខ្លួន និងអភិវឌ្ឍកម្លាំងកាយ កម្លាំងចិត្ត និងវិន័យ។ ល្បុក្កតោ ត្រូវបានគេចាត់ទុកថាជា មរតកដ៏មានតម្លៃ និងជាមាតានៃសិល្បៈក្បាច់គុនខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ ប្រភពដើមរបស់វាត្រូវបានគេជឿថាមានតាំងពីសម័យព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាស្ដេចដ៏ខ្លាំងពូកែមួយអង្គដែលបានបង្កើតច្បាប់កងទ័ពដោយបែងចែកទ័ពជាច្រើនក្រុមដូចជា ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និងទ័ពព្រួញ។ ការរៀបចំកងទ័ពដ៏ទូលំទូលាយនេះហើយដែលជាគ្រឹះនៃចក្រភពអង្គរក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ពាក្យ ល្បុក្កតោ ត្រូវបានកត់ត្រាជាផ្លូវការនៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៣៨។ ភស្តុតាងដែលបញ្ជាក់ថា ល្បុក្កតោ ជាក្បាច់គុនមានតាំងពីបុរាណកាល គឺត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរជាច្រើន ជាពិសេសនៅ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលបង្ហាញពីអ្នកចម្បាំងកំពុងហ្វឹកហាត់ ឬប្រយុទ្ធដោយប្រើប្រាស់ក្បាច់គុននេះ។ ការកែប្រែឈ្មោះ ល្បុក្កតោ ទៅជា បុក្កតោឬ បុកកាតោ គឺពិតជា ផ្ទុយពីវចនានុក្រមជាតិ និងអក្ខរាវិរុទ្ធត្រឹមត្រូវក្នុងភាសាខ្មែរ។ ល្បុក្កតោមាន ទ្វារ ចំនួន ១២ ដែលតំណាងឱ្យរបៀបប្រយុទ្ធផ្សេងៗគ្នាសម្រាប់ទ័ព។ ទ្វារទី១ ដល់ទី៨ រហ័នយុទ្ធ ប្រភេទនេះផ្តោតលើបច្ចេកទេសវាយប្រហារកម្រិតតូចទៅមធ្យមដោយប្រើរាងកាយ ដូចជា គុនដៃ និង គុនជើង។ វារួមបញ្ចូលរចនាបទប្រយុទ្ធផ្សេងៗគ្នា រួមទាំង ក្បាច់ប្រដាល់ ដែលត្រូវបានគេជឿថាមានប្រភពដើមក្នុងអំឡុងពេលចាប់ផ្តើមសម័យអង្គរ។ ក្បាច់ប្រដាល់កម្ពុជា ដែលជាមោទនភាពរបស់គុនខ្មែរ ថែមទាំងបានឈ្នះមេដាយប្រាក់ចំនួនពីរនៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ទៀតផង។ ទ្វារទី៩ ដល់ទី១០ អាខ័នយុទ្ធ ទ្វារទាំងនេះពាក់ព័ន្ធនឹង ការប្រយុទ្ធដោយប្រើអាវុធ រួមមាន ដំបង ដាវ កាំបិត លំពែង និងបាញ់ធ្នូ ដែលទាំងអស់នេះគឺចាំបាច់សម្រាប់ការធ្វើសង្គ្រាមនិងការពារខ្លួន។ ទ្វារទី១១ ដល់ទី១២ អាត្ម័នយុទ្ធ កម្រិតខ្ពស់នេះ មានន័យថា ការប្រយុទ្ធដោយវិញ្ញាណ ដែលបង្ហាញថាអ្នកចម្បាំងល្បុក្កតោអាចប្រើប្រាស់ វត្ថុណាមួយដែលមាននៅក្នុងដៃជាខែលការពារខ្លួន ឬជាអាវុធ ប្រឆាំងនឹងគូប្រកួត។ អាវុធដែលគេប្រើការពារខ្លួន រួមមាន ពូថៅ កូនកាំបិតគប់ កងចក្រ ការវាយដោយក្រមា ឬសូម្បីតែខ្សែពួរ។ សិលាចារឹកមួយនៅបាងថាក ប្រទេសឡាវ បានរៀបរាប់ពីព្រះបាទសូរ្យវរ្ម័នទី២ លោតពីលើដំរីសឹកទៅលើក្បាលដំរីរបស់សត្រូវ ហើយសម្លាប់សត្រូវដូចគ្រុឌស្ទុះទៅសង្កត់សម្លាប់នាគ។ នេះបង្ហាញថាអតីតស្តេចខ្មែរមានចំណេះដឹងខាងក្បាច់គុន និងយុទ្ធសាស្ត្រយោធា ដែលបានរួមចំណែកដល់ការរីកចម្រើនយ៉ាងធំធេងនៃចក្រភពរបស់ព្រះអង្គ និងភាពរុងរឿងនៃសម័យអង្គរ។ ល្បុក្កតោត្រូវបានគេជឿយ៉ាងទូលំទូលាយថាជាសិល្បៈក្បាច់គុនបុរាណខ្មែរដែលត្រូវបានបង្កើតឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។ រឿងនិទាននេះរៀបរាប់ពីអាវតារព្រះវិស្ណុ គឺ នរសិង្ហ ដែលមានក្បាលជាសត្វតោ និងខ្លួនជាមនុស្ស ប្រយុទ្ធជាមួយអសុរាឈ្មោះ ហិរណយក្សសិបុ។ ព្រោះតែភក្តីភាពដ៏រឹងមាំចំពោះព្រះសិវៈ ហិរណយក្សសិបុត្រូវបានប្រទានពរពីព្រះសិវៈផ្ទាល់ដែលទទួលបានពរទាំង១០ប្រការ។ ពរទាំង១០ប្រការរបស់ ហិរណយក្សសិបុ ដែលបានប្រទានពីព្រះសិវៈ ទី១.មិនអាចសម្លាប់នៅទីណាទាំងអស់ ទី២.មិនអាចសម្លាប់នៅពេលព្រឹក ទី៣.មិនអាចសម្លាប់នៅពេលថ្ងៃ ទី៤.មិនអាចសម្លាប់នៅពេលយប់ ទី៥.មិនអាចសម្លាប់នៅក្រោមដី ទី៦.មិនអាចសម្លាប់នៅក្នុងទឹក ទី៧.មិនអាចសម្លាប់នៅលំហអាកាស ទី៨.មិនអាចសម្លាប់ដោយភ្លើង ទី៩.មិនអាចសម្លាប់នៅក្នុងនិងក្រៅ កន្លែងស្នាក់នៅណាទាំងអស់ និងទី១០.មិនអាចសម្លាប់ដោយអាវុធណាទាំងអស់នៅក្នុងចក្រវាឡ។ ប៉ុន្តែក្រោយមក ហិរណយក្សសិបុនៅតែអាចស្លាប់ដោយអវតារព្រះវិស្ណុ នាម នរសិង្ហ ដែលមានរូបកាយពាក់កណ្តាលជាសត្វ និងពាក់កណ្តាលជាមនុស្ស។ ហើយសម្លាប់ដោយប្រើក្រចកមុតស្រួច ត្រង់ពាក់កណ្តាលមាត់ទ្វារចំពេលព្រះអាទិត្យលិចបាត់អស់ពាក់កណ្តាល។ នោះក៏ប្រហែលជាភាពអស្ចារ្យនៃសាច់រឿងនេះហើយទើបសិល្បៈគុនខ្មែរត្រូវបានដាក់ឈ្មោះថា ល្បុក្កតោ ដែលជាការវាយសម្រុកដូចសត្វតោ។ មិនតែប៉ុណ្ណោះគេក៏បានដកស្រង់ចេញពីទេវកថាដ៏អស្ចារ្យនេះ ដែលមានតឹកតាងឆ្លាក់នៅលើ ប្រាសាទបន្ទាយស្រី ផងដែរ។ វត្តមានរបស់ល្បុក្កតោត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសកម្ពុជានៅដើមសតវត្សរ៍ទី២០ ពោលគឺនៅឆ្នាំ១៩២៣។ អ្នកប្រវត្តិសាស្រ្តបារាំងបានកត់ត្រាការសង្កេតរបស់ពួកគេអំពីការប្រកួតក្បាច់គុនខ្មែរនៅខេត្តបាត់ដំបង។ ការប្រកួតទាំងនេះជារឿយៗជាការតស៊ូស្លាប់រស់ ដែលមឈូសរបស់អ្នកចាញ់នឹងត្រូវនាំយកទៅទីលានប្រកួត។ ដោយសារលក្ខណៈគ្រោះថ្នាក់នៃការប្រកួតទាំងនេះ រដ្ឋបាលបារាំងនៅឆ្នាំ១៩២៨ បានបង្កើត ប្រដាល់គុនខ្មែរ ជាកីឡាមួយ ដែលជាជម្រើសសុវត្ថិភាពជាង។ ទោះជាយ៉ាងណាក៏ដោយ ប្រដាល់គុនខ្មែរគ្រាន់តែជាផ្នែកមួយនៅក្នុងប្រព័ន្ធធំនៃល្បុក្កតោប៉ុណ្ណោះ។ ល្បុក្កតោត្រូវបានបែងចែកជា ៧ កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ដោយពណ៌នៃក្រណាត់សូត្រ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និងកម្រិតគ្រូ គឺពណ៌មាស។ ពណ៌សូត្រនីមួយៗតំណាងឱ្យ យុទ្ធក្រម ឬសំណុំនៃគោលការណ៍ប្រយុទ្ធ។ កម្រិតខ្សែក្រវ៉ាត់ស ចាប់ផ្តើមដោយការស្ទាត់ជំនាញ បច្ចេកទេសដៃស្នូលប្រាំយ៉ាងគឹ បាតដៃ កណ្តាប់ដៃ ក្រញាំដៃ ម្រាមដៃ និងកែងដៃ។ នៅក្នុងបច្ចេកទេសដៃស្នូលទាំងប្រាំនេះ មាន ស្នៀត ជាក់លាក់ជាច្រើន។ បច្ចេកទេសកែងដៃរួមមាន កែងរុញស្រប កែងរុញខ្វែង កែងបត់ កែងពុះ កែងបុករះ កែងបុកចំហៀង កែងគាស់ កែងខោក កែងញុល កែងស៊ក កែងស៊កពុះ កែងគ្រលាស់ កែងវាត់ និងច្រើនទៀត។ ភ្លេងសំពះគ្រូ គឺជាធាតុសំខាន់មួយនៅក្នុងគុនខ្មែរ រួមទាំងល្បុក្កតោផងដែរ។ វាជាតន្ត្រីប្រពៃណីដែលលេងក្នុងអំឡុងពេលពិធី សំពះគ្រូ ដែលត្រូវបានធ្វើឡើងដោយអ្នកប្រយុទ្ធមុនពេលហ្វឹកហាត់ ឬប្រកួត។ តន្ត្រីនេះជាធម្មតាប្រើឧបករណ៍ដូចជា ស្រឡៃ មានរាងដូចអូប៉ូ ស្គរ និងឈិង។ តន្ត្រីពិធីនេះមានគោលបំណងជាច្រើនយ៉ាងទាក់ទងនឹងវប្បធម៌ប្រពៃណី ការគោរព បួងសួងទៅដល់វិញ្ញាណរបស់គុនខ្មែរ។ តាមរយៈតន្រី្តវាបង្ហាញពីការគោរពចំពោះគ្រូបាអាចារ្យ បុព្វបុរស និងខ្សែស្រឡាយខាងវិញ្ញាណនៃក្បាច់គុន។ ចំពោះ ការបួងសួងវិញ ស្វែងរកពរជ័យសម្រាប់សុវត្ថិភាព កម្លាំង និងជោគជ័យ។ ការត្រៀមលក្ខណៈផ្លូវចិត្ត វាជួយអ្នកប្រយុទ្ធឱ្យផ្តោតអារម្មណ៍ បន្សុទ្ធគំនិត និងចូលទៅក្នុងស្ថានភាពសមាធិមុនពេលចូលរួមក្នុងការហាត់ប្រាណ។ ការថែរក្សាប្រពៃណី វាធានាការបន្តប្រពៃណីបុរាណ និងអត្តសញ្ញាណវប្បធម៌របស់គុនខ្មែរ។ ការរស់ឡើងវិញនៃល្បុក្កតោគឺជាភស្តុតាងមួយនៃការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទាមទារនិងថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនបន្ទាប់ពីជម្លោះនិងការគាបសង្កត់ជាច្រើនទសវត្សរ៍។ ក្នុងរបបខ្មែរក្រហម គិតពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សិល្បៈប្រពៃណីជាច្រើន រួមទាំងក្បាច់គុនផងដែរ ត្រូវបានគាបសង្កត់យ៉ាងឃោរឃៅ ហើយគ្រូបាអាចារ្យជារឿយៗត្រូវបានសម្លាប់ ជាហេតុដែលនាំឱ្យល្បុក្កតោជិតផុតពូជ។ ការរស់ឡើងវិញសម័យទំនើបបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលដឹកនាំដោយលោកគ្រូធំ សាន គឹមស៊ាន។ គាត់បានស្វែងរកអ្នកគ្រូ លោកគ្រូដែលនៅរស់រានមានជីវិតដោយក្ដីព្យាយាម និងបានប្រមូលផ្តុំចំណេះដឹងដែលបែកខ្ញែកនៃល្បុក្កតោ។ ការលះបង់របស់លោក រួមជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការវប្បធម៌ផ្សេងៗ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំល្បុក្កតោឱ្យរស់រានមានជីវិតឡើងវិញ។ បច្ចុប្បន្ន មានសាលាបង្រៀនល្បុក្កតោជាច្រើននៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សាលាទាំងនេះខិតខំប្រឹងប្រែងក្នុងការបង្រៀនក្បាច់គុនបុរាណនេះដល់សិស្សជំនាន់ក្រោយ ទាំងជនជាតិខ្មែរ និងបរទេស។ ក្នុងចំណោមសាលាល្បីៗរួមមាន សាលាល្បុក្កតោរបស់លោកគ្រូធំ សាន គឹមស៊ាន: គឺជាសាលាដ៏សំខាន់ដែលដើរតួនាទីក្នុងការអភិរក្ស និងផ្សព្វផ្សាយល្បុក្កតោ។ នៅតាមបណ្ដាខេត្តនានា មានសាលាល្បុក្កតោតូចៗជាច្រើនដែលបានបើកបង្រៀនដើម្បីពង្រីកវិសាលភាពនៃក្បាច់គុននេះ។ ការរស់ឡើងវិញនៃល្បុក្កតោមានការឆ្លុះបញ្ចាំងនូវការអភិរក្សវប្បធម៌នៅក្នុងសង្គមខ្មែរកាន់តែរីករាលដាលច្រើនយ៉ាង។ គុនល្បុក្កតោបានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃអត្តសញ្ញាណជាតិ និងមោទនភាពរបស់កម្ពុជា។ បន្ទាប់ការបាត់បង់ពីឆ្នាំនៃសង្គ្រាមជាច្រើន វត្តមានរបស់វារស់ឡើងវិញបានភ្ជាប់យើងទៅនឹងអតីតកាល និងបេតិកភណ្ឌវប្បធម៌ដ៏រុងរឿងរបស់យើង។ វានឹងជួយលើកកម្ពស់ ស្មារតីសាមគ្គីភាព និង ប្រវត្តិសាស្ត្ររួមគ្នា ក្នុងចំណោមប្រជាជនកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរស់ឡើងវិញនេះគឺមានសារៈសំខាន់សម្រាប់ការអភិរក្សទម្រង់សិល្បៈបុរាណមួយដែលស្ទើតែបាត់បង់។ ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយល្បុក្កតោធានាថាបច្ចេកទេស ទស្សនវិជ្ជា និងពិធីសាសនាដែលពាក់ព័ន្ធរបស់វាត្រូវបានបន្តទៅមនុស្សជំនាន់ក្រោយ។ ល្បុក្កតោមិនមែនគ្រាន់តែជាការប្រយុទ្ធគ្នាដោយកម្លាំងកាយប៉ុណ្ណោះទេ តែវាសង្កត់ធ្ងន់លើវិន័យ ការគោរព ការបន្ទាបខ្លួន និងការគ្រប់គ្រងខ្លួនឯង។ តម្លៃសីលធម៌ទាំងនេះត្រូវបានបញ្ចូលយ៉ាងជ្រាលជ្រៅទៅក្នុងការហ្វឹកហាត់ ដែលលើកកម្ពស់ការអភិវឌ្ឍន៍ចរិតលក្ខណៈវិជ្ជមាន ជាពិសេសក្នុងចំណោមយុវជន។ ក្នុងនាមជាសិល្បៈកាយសម្បទាដ៏ទាមទារមួយ ល្បុក្កតោលើកកម្ពស់សុខភាពរាងកាយ កម្លាំង និងភាពរហ័សរហួន។ វាផ្តល់នូវមធ្យោបាយ ប្លែក និងមាន សារៈសំខាន់ខាងវប្បធម៌ សម្រាប់ប្រជាជនកម្ពុជាក្នុងការរក្សាសុខភាព និងសកម្មភាព។ ការកើនឡើងនូវចំណាប់អារម្មណ៍លើល្បុក្កតោ ទាំងក្នុងស្រុក និងក្រៅប្រទេស បង្កើតឱកាសសម្រាប់គ្រូបណ្តុះបណ្តាល អ្នកសម្តែង និងទេសចរណ៍ពាក់ព័ន្ធ។ វាអាចរួមចំណែកដល់សេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់ប្រាក់ចំណូលដល់អ្នកដែលលះបង់ដើម្បីសិល្បៈនេះ។ ការទទួលស្គាល់ល្បុក្កតោជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូក្នុងឆ្នាំ២០២២ បានជំរុញយ៉ាងខ្លាំងដល់កិត្យានុភាពអន្តរជាតិរបស់ខ្លួន។ ការទទួលស្គាល់នេះមិនត្រឹមតែជួយក្នុងការអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌កម្ពុជានៅលើឆាកសកល ដោយទាក់ទាញភ្ញៀវទេសចរ និងអ្នកចូលចិត្តក្បាច់គុន។ ការរស់ឡើងវិញនៃល្បុក្កតោមិនមែនត្រឹមតែជាការរស់ឡើងវិញនូវក្បាច់គុនមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃក្តីសង្ឃឹម ភាពរឹងមាំ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការងើបឈរពីការឈឺចាប់ និងបន្តទៅមុខទៀត។ ការវិលត្រឡប់មកវិញនៃល្បុក្កតោមិនមែនគ្រាន់តែជាការហ្វឹកហាត់ក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសារមួយដ៏មានអត្ថន័យ ដែលប្រាប់ពិភពលោកថា ប្រជាជនកម្ពុជានឹងមិនភ្លេចអតីតកាល ប៉ុន្តែក៏មិនអនុញ្ញាតឱ្យអតីតកាលនោះរារាំងពួកគេពីការ បន្តអភិវឌ្ឍ កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយឡើយ។